ការកំណត់កញ្ចប់ថវិកាសរុបឱ្យបានច្បាស់លាស់មុនពេលចាប់ផ្តើមដំណើរ ជួយឱ្យអ្នកអាចគ្រប់គ្រងការចំណាយលើការស្នាក់នៅ និងអាហារបានយ៉ាងមានប្រសិទ្ធភាព។ អ្នកគួរតែប្រើប្រាស់កម្មវិធីទូរស័ព្ទសម្រាប់តាមដានការចំណាយប្រចាំថ្ងៃ ដើម្បីធានាថាគ្រួសារមិនចាយវាយលើសពីផែនការដែលបានរៀបចំទុកនោះទេ។ ការស្រាវជ្រាវអំពីតម្លៃមធ្យមនៃសេវាកម្មទេសចរណ៍នៅក្នុងខេត្តសៀមរាប ឬក្រុងព្រះសីហនុ នឹងជួយឱ្យអ្នកមានការប៉ាន់ស្មានថវិកាកាន់តែត្រឹមត្រូវ។ ការកក់សំបុត្រយន្តហោះ ឬមធ្យោបាយធ្វើដំណើរជាមុនយ៉ាងតិចមួយខែ អាចជួយឱ្យអ្នកទទួលបានតម្លៃពិសេស និងជៀសវាងការខ្វះកន្លែងអង្គុយសម្រាប់គ្រួសារ។ ការបែងចែកថវិកាសម្រាប់សមាជិកម្នាក់ៗក្នុងមួយថ្ងៃ គឺជាវិធីសាស្ត្រដ៏ល្អក្នុងការរក្សាតុល្យភាពហិរញ្ញវត្ថុពេញមួយដំណើរកម្សាន្ត។ ប្រទេសកម្ពុជាប្រើប្រាស់ទាំងប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ដូច្នេះការត្រៀមក្រដាសប្រាក់រៀលសម្រាប់ការចាយវាយក្នុងផ្សារ គឺជាការចាំបាច់។ ការត្រៀមថវិកាបម្រុងសម្រាប់ករណីបន្ទាន់ប្រហែល ២០ ភាគរយនៃកញ្ចប់សរុប នឹងជួយឱ្យអ្នកមានភាពកក់ក្តៅក្នុងចិត្តក្នុងករណីមានអាសន្ន។ ការទិញធានារ៉ាប់រងធ្វើដំណើរសម្រាប់សមាជិកគ្រួសារគ្រប់រូប គឺជាការវិនិយោគដ៏ឈ្លាសវៃដើម្បីការពារហានិភ័យនៃបញ្ហាសុខភាពដែលមិនបានរំពឹងទុក។ ការពិភាក្សាជាមួយសមាជិកគ្រួសារអំពី "អាទិភាពនៃការចំណាយ" ជួយឱ្យអ្នកអាចសម្រេចចិត្តបានថា តើគួរចំណាយលើសណ្ឋាគារល្អ ឬចំណាយលើសកម្មភាពកម្សាន្តច្រើនជាង។ ការប្រើប្រាស់កាតធនាគារដែលមានការបញ្ចុះតម្លៃជាមួយដៃគូសហការទេសចរណ៍ អាចជួយសន្សំថវិកាបានមួយផ្នែកធំសម្រាប់គ្រួសាររបស់អ្នក។ ការជ្រើសរើសសណ្ឋាគារដែលមានអាហារពេលព្រឹករួមបញ្ចូលក្នុងតម្លៃបន្ទប់ នឹងជួយកាត់បន្ថយការចំណាយលើអាហារពេលព្រឹកសម្រាប់សមាជិកគ្រប់រូប។ សម្រាប់គ្រួសារដែលមានសមាជិកច្រើន ការជួលផ្ទះវិឡា ឬផ្ទះស្នាក់បែបសហគមន៍ ជារឿយៗមានតម្លៃធូរថ្លៃជាងការជួលបន្ទប់សណ្ឋាគារច្រើនដាច់ដោយឡែក។ ការពិនិត្យមើលសេវាកម្មដឹកជញ្ជូនឥតគិតថ្លៃពីសណ្ឋាគារទៅកាន់ព្រលានយន្តហោះ ឬកណ្តាលក្រុង គឺជាមធ្យោបាយសន្សំថវិកាធ្វើដំណើរដ៏ល្អ។ ការជ្រើសរើសទីតាំងស្នាក់នៅដែលនៅជិតតំបន់ទេសចរណ៍ ជួយឱ្យអ្នកចំណាយតិចលើការជួលយានជំនិះសម្រាប់ដឹកជញ្ជូនជារៀងរាល់ថ្ងៃ។ ការកក់បន្ទប់ក្នុងអំឡុងពេលពាក់កណ្តាលសប្តាហ៍ ជារឿយៗមានតម្លៃថោកជាងការស្នាក់នៅចំថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យទានជាតិ។ ការជ្រើសរើសសណ្ឋាគារដែលមានកន្លែងផ្ទះបាយសម្រាប់ធ្វើអាហារសាមញ្ញៗដោយខ្លួនឯង អាចជួយសន្សំថវិកាលើអាហារពេលល្ងាចបានយ៉ាងច្រើន។ អ្នកគួរតែអានមតិយោបល់ របស់អ្នកដទៃអំពីតម្លៃ និងគុណភាពសេវាកម្ម ដើម្បីប្រាកដថាអ្នកទទួលបានតម្លៃសមរម្យបំផុត។ ការសាកសួររកតម្លៃសម្រាប់ "កញ្ចប់គ្រួសារ"អាចជួយឱ្យអ្នកទទួលបានសេវាកម្មបន្ថែមដូចជា ការបោកអ៊ុត ឬការម៉ាស្សាដោយឥតគិតថ្លៃ។ ការជ្រើសរើសបន្ទប់ដែលមានគ្រែបន្ថែម ជំនួសឱ្យការកក់បន្ទប់ថ្មីមួយទៀត គឺជាវិធីដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយចំណាយស្នាក់នៅ។ ការប្រើប្រាស់ពិន្ទុសន្សំ ពីកម្មវិធីកក់សណ្ឋាគារ អាចជួយឱ្យអ្នកទទួលបានការស្នាក់នៅដោយឥតគិតថ្លៃសម្រាប់យប់ចុងក្រោយ។ ការទទួលទានអាហារនៅតាមហាងក្នុងស្រុកដែលស្អាត និងមានអនាម័យ ផ្តល់នូវរសជាតិឆ្ងាញ់ក្នុងតម្លៃសមរម្យជាងភោជនីយដ្ឋាននៅក្នុងសណ្ឋាគារ។ ការទិញទឹកសុទ្ធដបធំៗពីផ្សារទំនើបទុកនៅក្នុងរថយន្ត ឬសណ្ឋាគារ នឹងជួយសន្សំថវិកាបានច្រើនជាងការទិញដបតូចៗនៅតាមកន្លែងទេសចរណ៍។ ការកុម្ម៉ង់អាហារដែលមានលក្ខណៈជាម្ហូបសម្រាប់ញ៉ាំជុំគ្នា ជាទម្លាប់ដែលជួយឱ្យគ្រួសារខ្មែរចំណាយតិច និងមិនសេសសល់អាហារច្រើនហួសប្រមាណ។ ការស្វែងរកអាហារសម្រន់តាមដងផ្លូវ ដែលល្បីល្បាញ ផ្តល់នូវបទពិសោធន៍ថ្មី និងចំណាយប្រាក់តិចតួចបំផុតសម្រាប់គ្រួសារ។ ការរៀបចំទឹកផឹកដាក់ក្នុងដបផ្ទាល់ខ្លួនសម្រាប់សមាជិកម្នាក់ៗ មិនត្រឹមតែសន្សំថវិកាប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកផងដែរ។ ការកំណត់កាលវិភាគញ៉ាំអាហារពេលល្ងាចនៅក្រៅសណ្ឋាគារតែពីរ ឬបីដងក្នុងមួយសប្តាហ៍ ជួយរក្សាតុល្យភាពថវិកាបានយ៉ាងល្អ។ អ្នកគួរជៀសវាងការកុម្ម៉ង់ភេសជ្ជៈដែលមានតម្លៃខ្ពស់នៅក្នុងហាងអាហារ ហើយជំនួសមកវិញនូវការផឹកទឹកតែ ឬទឹកសុទ្ធធម្មតា។ ការទិញផ្លែឈើតាមរដូវកាលពីផ្សារក្នុងស្រុក គឺជាជម្រើសអាហារសម្រន់ដែលមានសុខភាពល្អ និងមានតម្លៃថោកបំផុតសម្រាប់កុមារ។ ការពិនិត្យមើលបញ្ជីតម្លៃ ឬ មីនុយ ឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តចូលហាង ជួយឱ្យអ្នកជៀសវាងការភ្ញាក់ផ្អើលនៅពេលគិតលុយ។ សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ ការវេចខ្ចប់អាហារស្រាលៗពីផ្ទះ នឹងជួយកាត់បន្ថយការទិញអាហារនៅតាមចំណតរថយន្តដែលមានតម្លៃថ្លៃ។ ការប្រើប្រាស់កម្មវិធីហៅយានជំនិះ PassApp ឬ Grab ជួយឱ្យអ្នកទទួលបានតម្លៃជាក់លាក់ និងមិនបារម្ភរឿងការទារតម្លៃលើសពីអ្នកបើកបរ។ ការជួលរថយន្តសម្រាប់ពេញមួយថ្ងៃសម្រាប់ការធ្វើដំណើរជាគ្រួសារ ជារឿយៗចំណេញជាងការហៅយានជំនិះម្តងមួយជើងៗ។ ការដើរថ្មើរជើងក្នុងតំបន់ដែលមានទេសភាពស្អាត មិនត្រឹមតែផ្តល់សុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនចំណាយប្រាក់សូម្បីតែមួយរៀល។ ការធ្វើដំណើរតាមរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុ ឬកំពត ផ្តល់នូវបទពិសោធន៍ប្លែកដល់កូនៗក្នុងតម្លៃសំបុត្រសមរម្យបំផុត។ ការសាកសួរតម្លៃទុកជាមុនសម្រាប់ការជួលទូកកម្សាន្ត ឬមធ្យោបាយដឹកជញ្ជូនក្នុងស្រុក គឺជាការចាំបាច់ដើម្បីជៀសវាងការយល់ច្រឡំ។ ការជ្រើសរើសធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរវាងខេត្ត និងខេត្ត គឺជាវិធីសាស្ត្រសន្សំថវិកាដ៏ល្អសម្រាប់គ្រួសារដែលមានសមាជិកតិច។ ការជួលកង់ដើម្បីជិះកម្សាន្តនៅតាមទីក្រុងបុរាណ ជួយឱ្យអ្នកអាចរុករកកន្លែងថ្មីៗបានច្រើនដោយចំណាយប្រាក់តិចតួចបំផុត។ ការត្រៀមថវិកាសម្រាប់ការផ្ញើយានជំនិះនៅតាមកន្លែងទេសចរណ៍ ក៏ជារឿងដែលត្រូវបូកបញ្ចូលក្នុងគម្រោងចំណាយផងដែរ។ ការជៀសវាងការធ្វើដំណើរតាមយន្តហោះក្នុងស្រុក ហើយជំនួសមកវិញនូវការបើកបររថយន្តផ្ទាល់ខ្លួន ជួយសន្សំថវិកាបានយ៉ាងច្រើនសម្រាប់គ្រួសារធំ។ ការវេចខ្ចប់សម្ភារៈឱ្យបានល្មម ដើម្បីជៀសវាងការបង់ថ្លៃទម្ងន់វ៉ាលីលើសនៅព្រលានយន្តហោះ គឺជាការគ្រប់គ្រងថវិកាដ៏ឆ្លាតវៃ។ ការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្តប្រភេទ ៣ ថ្ងៃ ផ្តល់ឱ្យអ្នកនូវពេលវេលាគ្រប់គ្រាន់ក្នុងការដើរទស្សនាដោយមិនបាច់ប្រញាប់ប្រញាល់។ អ្នកគួរពិនិត្យមើលថាតើកូនៗរបស់អ្នកមានកម្ពស់ ឬអាយុដែលទទួលបានការអនុញ្ញាតឱ្យចូលទស្សនាដោយឥតគិតថ្លៃនៅតាមសារមន្ទីរនានាដែរឬទេ។ ការស្វែងរកតំបន់ទេសចរណ៍ធម្មជាតិដែលមិនតម្រូវឱ្យបង់ថ្លៃសំបុត្រ ជួយឱ្យគ្រួសារមានសកម្មភាពកម្សាន្តច្រើនដោយមិនចំណាយថវិកា។ ការជួលមគ្គុទ្ទេសក៍ទេសចរណ៍រួមគ្នាជាមួយគ្រួសារផ្សេងទៀត អាចជួយកាត់បន្ថយថ្លៃសេវាពាក់កណ្តាលសម្រាប់គ្រួសាររបស់អ្នក។ ការកំណត់ថវិកាសម្រាប់ទិញសំបុត្រមើលការសម្តែងសិល្បៈវប្បធម៌ គឺជាការចំណាយដ៏មានន័យសម្រាប់ការអប់រំកូនៗ។ ការជ្រើសរើសកញ្ចប់កម្សាន្តដែលមានសកម្មភាពច្រើនមុខបញ្ចូលគ្នា ជារឿយៗមានតម្លៃថោកជាងការទិញដាច់ដោយឡែក។ ការត្រៀមថវិកាសម្រាប់ជួលសម្ភារៈកម្សាន្ត ដូចជាអាវពោង ឬកញ្ចុះសម្រាកមាត់សមុទ្រ ក៏ជារឿងសំខាន់ដែលមិនគួរមើលរំលង។ ការចូលរួមក្នុងកម្មវិធីកម្សាន្តឥតគិតថ្លៃដែលរៀបចំដោយសណ្ឋាគារ ដូចជាការហែលទឹក ឬការមើលកុន ជួយសន្សំថវិកាបានមួយចំណែក។ ការធ្វើដំណើរកម្សាន្តទៅកាន់សួនសត្វ ឬសួនទឹក គួរតែរៀបចំចំថ្ងៃដែលមានការបញ្ចុះតម្លៃពិសេសសម្រាប់គ្រួសារ។ ការរក្សាទុកសំបុត្រចូលទស្សនាឱ្យបានល្អ ដើម្បីការពារការបាត់បង់ និងការចំណាយប្រាក់ទិញថ្មីជាលើកទីពីរ។ ការកំណត់ថវិកាជាក់លាក់សម្រាប់ទិញកាដូផ្ញើមិត្តភក្តិ ឬ សាច់ញាតិ ជួយឱ្យអ្នកមិនចំណាយប្រាក់ច្រើនហួសប្រមាណលើរបស់របរមិនចាំបាច់។ ការតថ្លៃដោយប្រើស្នាមញញឹមនៅតាមផ្សារក្នុងស្រុក គឺជាផ្នែកមួយនៃវប្បធម៌ និងជួយឱ្យអ្នកទទួលបានតម្លៃសមរម្យបំផុត។ ការជ្រើសរើសទិញផលិតផលក្នុងស្រុក ដូចជាក្រមា ឬស្ករត្នោត មិនត្រឹមតែមានតម្លៃថោកទេ ប៉ុន្តែក៏មានន័យខ្លាំងសម្រាប់អ្នកទទួល។ អ្នកគួរជៀសវាងការទិញទំនិញនៅតាមហាងដែលនៅក្បែរច្រកចូលតំបន់ទេសចរណ៍ខ្លាំងពេក ព្រោះតម្លៃអាចខ្ពស់ជាងទីផ្សារធម្មតា។ ការទិញទំនិញជាបាច់ ឬក្នុងបរិមាណច្រើនពីហាងតែមួយ ជារឿយៗអាចឱ្យអ្នកសុំការបញ្ចុះតម្លៃបានច្រើនជាងមុន។ ការជ្រើសរើសកាដូដែលមានទម្ងន់ស្រាល និងងាយស្រួលដាក់ក្នុងវ៉ាលី ជួយសន្សំសំចៃទម្ងន់សម្រាប់ដឹកជញ្ជូនត្រឡប់ទៅផ្ទះ។ ការបង្រៀនកូនៗឱ្យចេះជ្រើសរើសរបស់លេងដែលមានតម្លៃសមរម្យ គឺជាការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុក្នុងជីវិតពិត។ ការទិញទំនិញនៅតាមផ្សាររាត្រី ផ្តល់នូវជម្រើសសំបូរបែប និងតម្លៃដែលអាចចរចាបានច្រើនជាងហាងទំនើបៗ។ អ្នកគួរត្រៀមថវិកាសម្រាប់ការវេចខ្ចប់ទំនិញឱ្យមានសុវត្ថិភាព ប្រសិនបើអ្នកទិញវត្ថុដែលងាយបែកបាក់។ ការរក្សាទុកវិក្កយបត្រសម្រាប់ការទិញទំនិញដែលមានតម្លៃខ្ពស់ គឺជាការចាំបាច់សម្រាប់ការត្រួតពិនិត្យថវិកា និងការធានាផ្សេងៗ។ ការត្រៀមថវិកាសម្រាប់ទិញថ្នាំសង្កូវសាមញ្ញៗពីផ្ទះទៅជាមួយ ជួយកាត់បន្ថយការចំណាយលើការទិញថ្នាំនៅតាមតំបន់ទេសចរណ៍។ ការរក្សាទុកលេខទូរស័ព្ទមន្ទីរពេទ្យក្នុងស្រុក និងព័ត៌មានធានារ៉ាប់រង ជួយឱ្យអ្នកអាចដោះស្រាយបញ្ហាសុខភាពបានយ៉ាងរហ័ស។ ការត្រៀមថវិកាសម្រាប់ការបញ្ចូលទឹកប្រាក់ទូរស័ព្ទ និងសេវាអ៊ីនធឺណិត គឺជាការចាំបាច់ដើម្បីស្វែងរកព័ត៌មាន និងទាក់ទងគ្នា។ អ្នកគួរតែមានសាច់ប្រាក់សុទ្ធខ្លះជាប់នឹងខ្លួនសម្រាប់ការចាយវាយនៅតំបន់ដាច់ស្រយាលដែលមិនមានម៉ាស៊ីន ATM។ ការប្រើប្រាស់កម្មវិធីធនាគារតាមទូរស័ព្ទ ដូចជា ABA Bank ជួយឱ្យអ្នកអាចផ្ទេរប្រាក់ និងគ្រប់គ្រងសមតុល្យបានគ្រប់ពេលវេលា។ ការត្រៀមថវិកាសម្រាប់ការផ្តល់ប្រាក់លើកទឹកចិត្ត ឬ លុយ Tip ដល់អ្នកបើកបរ ឬអ្នកបម្រើសេវាកម្ម គឺជាការបង្ហាញពីទឹកចិត្តដ៏ល្អ។ ការរក្សាទុកប្រាក់បម្រុងដាច់ដោយឡែកពីកាបូបលុយធំ ជួយឱ្យអ្នកមានប្រាក់ចាយក្នុងករណីមានការបាត់បង់កាបូបលុយ។ ការយល់ដឹងពីតម្លៃសេវាវេជ្ជសាស្ត្រក្នុងតំបន់ ជួយឱ្យអ្នកដឹងពីចំនួនថវិកាដែលត្រូវត្រៀមទុកក្នុងករណីមានគ្រោះថ្នាក់។ ការត្រៀមថវិកាសម្រាប់ការបោកអ៊ុតសម្លៀកបំពាក់ ជួយឱ្យអ្នកមិនបាច់វេចខ្ចប់សម្លៀកបំពាក់ច្រើនហួសប្រមាណ។ ការមានផែនការថវិកាសម្រាប់ "ថ្ងៃសម្រាក" ដែលមិនមានសកម្មភាពច្រើន ជួយឱ្យគ្រួសារមានថាមពល និងសន្សំប្រាក់បានខ្លះ។ រាល់ពេលបញ្ចប់ថ្ងៃ អ្នកគួរចំណាយពេល ៥ នាទីដើម្បីកត់ត្រាការចំណាយសរុប ជួយឱ្យអ្នកដឹងពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន។ ការប្រៀបធៀបការចំណាយពិតប្រាកដជាមួយនឹងគម្រោងដែលបានរៀបចំ នឹងជួយឱ្យអ្នករៀបចំផែនការបានល្អជាងមុនសម្រាប់ពេលក្រោយ។ ការត្រៀមថវិកាសម្រាប់អាហារពេលល្ងាចចុងក្រោយដ៏អស្ចារ្យ គឺជាវិធីដ៏ល្អបំផុតក្នុងការបញ្ចប់ដំណើរកម្សាន្តដោយភាពរីករាយ។ ការរក្សាទុកប័ណ្ណបញ្ចុះតម្លៃ ឬព័ត៌មានពីហាងដែលផ្ដល់តម្លៃល្អ គឺជាប្រយោជន៍សម្រាប់មិត្តភក្តិដែលចង់មកកម្សាន្តដែរ។ ការប្រើប្រាស់មធ្យោបាយទូទាត់ប្រាក់តាម QR Code ដូចជា KHQR ជួយឱ្យអ្នកទូទាត់បានរហ័ស និងមិនបារម្ភរឿងលុយអាប់ខុស។ ការត្រៀមថវិកាសម្រាប់ការបរិច្ចាគទាននៅតាមសហគមន៍ទេសចរណ៍ គឺជាការចែករំលែកសេចក្តីសុខដល់អ្នកដទៃ។ ការរៀបចំថវិកាសម្រាប់ការលាងរថយន្ត ឬការសម្អាតសម្ភារៈក្រោយពេលត្រលប់មកវិញ ក៏ជារឿងដែលគួរគិតគូរផងដែរ។ ការមានគម្រោងថវិកាដ៏ល្អ គឺជាគន្លឹះដ៏សំខាន់ដែលជួយឱ្យគ្រួសារទាំងមូលមានភាពកក់ក្តៅ និងរីករាយពេញមួយដំណើរកម្សាន្ត។ រាល់ការសន្សំថវិកាតិចតួចពីផ្នែកមួយ អាចយកទៅបន្ថែមលើផ្នែកមួយទៀតដើម្បីបង្កើនភាពសំបូរបែបនៃដំណើរកម្សាន្ត។ សូមរីករាយជាមួយពេលវេលាដ៏មានតម្លៃជាមួយគ្រួសារ និងនាំយកនូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមត្រលប់មកផ្ទះវិញដោយជោគជ័យ។